នៅពេលចូលទៅកាន់ទីកន្លែងសក្ការៈបូជានៅកម្ពុជា ជាពិសេស វត្តអារាម ព្រះបរមរាជវាំង ឬប្រាសាទបុរាណ ការស្លៀកពាក់ឲ្យបានសមរម្យ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ។ ការស្លៀកពាក់មិនមែនត្រឹមតែជាកាតព្វកិច្ចឬជាច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពី ការគោរពចំពោះវប្បធម៌ សាសនា និងភាពពិសិដ្ឋនៃទីកន្លែងទាំងនោះទៀតផង។ បើសិនជាអ្នកមានការស្លៀកពាក់មិនបានសមរម្យ អ្នកនិងមិនអនុញ្ញាតឲ្យចូលទស្សនា នៅកន្លែងទាំងនោះឡើយ។ គោលគារណ៍សំខាន់ក្នុងការស្លៀកពាក់ចូលទៅកាន់ទីកន្លែងសក្ការៈផ្សេងៗនោះគឺ ទាំងបុរស ទាំងស្រ្តីត្រូវស្លៀកពាក់ឲ្យជិតរាងកាយរបស់ខ្លួន។ នៅក្នុងវត្តអារាម ចំពោះស្រ្តីត្រូវស្លៀកពាក់អាវដៃវែង ឬ អាវដៃខ្លីក៏បានតែត្រូវមានក្រមា ឬ ស្បៃរុំខ្លួនមួយតង់ទៀត ពោលគឺត្រូវបិទបាំងរាងកាយផ្នែកខាងលើឲ្យបានជិតល្អ។ ស្រី្តត្រូវជៀសវាងពាក់ អាវវាលក្លៀក អាវវាលខ្នង អាវវាលស្មា អាវដែលបញ្ចេញដើមទ្រូង ឬ អាវបញ្ចេញក្បាលពោះ ជាដើម។ ស្រ្តីក៏ត្រូវជ្រើសរើសការស្លៀក សំពត់វែង រ៉ូបវែង ឬខោជើងវែងផងដែរ។ ហើយស្រ្តីមិនអនុញ្ញាតឲ្យស្លៀកខោខ្លី សំពត់ខ្លី ឬសម្លៀកបំពាក់ដែលលើពីជង្គង់ឡើយ។ ឯបុរសវិញនៅពេលចូលទៅក្នុងវត្តអារាម គឺត្រូវពាក់អាវដៃវែង ឬអាវដៃខ្លីក៏បានដែរ ចំណែកឯខោវិញត្រូវស្លៀកខោជើងវែង ឬខោខ្លីក៏បានតែត្រូវបិទបាំងជង្គុងឬក្រោមជង្គុង។ ប៉ុន្តែបុរសក៏ត្រូវបានហាមឃាតមិនឲ្យស្លៀកពាក់សម្លៀកបំពាក់មួយចំនួនផងដែរដូចជា អាវវាលក្លៀក និងខោខ្លីលើជង្គង់ជាដើម។ បន្ថែមពីនេះទាំងបុរសទាំងស្រ្តីត្រូវស្លៀកពាក់សម្លៀកបំពាក់ឲ្យស្របទៅតាមកម្មវិធីនិងពេលវេលានៅពេលចូលទៅកាន់វត្តអារាមផងដែរ។ សម្រាប់ព្រះបរមរាជវាំងវិញ ការស្លៀកពាក់គឺអាស្រ័យទៅលើ ពេលវេលា ឋានៈតួនាទី និងបុណ្យស័ក្ដិជាដើម។ ចំពោះសាធារណៈជនទូទៅ ឬភ្ញៀវទេសចរណ៍ មិនថាបុរសឬស្រ្តីត្រូវតែស្លៀកឲ្យបានសមរម្យជិតខ្លួន និងមិនត្រូវស្លៀកពាក់លិចលើលិចក្រោមទេ។ ចំពោះមន្រ្តីរាជការ ឬព្រះរាជវង្សានុវង្សវិញ នៅពេលដែលចូលក្នុងព្រះបរមរាជវាំងគឺត្រូវតែ ស្លៀកពាក់ទៅតាមតួនាទីបុណ្យស័ក្ដិ ឬឋានៈរបស់ខ្លួន ដើម្បីឲ្យស្របទៅតាមប្រពៃណីនិងជាការគោរពដល់ព្រះមហាក្សត្រនិងព្រះបរមរាជវាំងដែលជាទីសក្ការៈ។ សម្លៀកបំពាក់សម្រាប់មន្រ្តីរាជការ ឬព្រះរាជវង្សានុវង្សជាបុរសមានដូចជា អាវធំ ខោខ្មៅ ឬ ស្លៀកក្បិនជាមួយអាវបំពង់ ឬអាវផាយវែង លម្អដោយក្បាច់ខ្មែរ។ ឯសម្លៀកបំពាក់សម្រាប់មន្រ្តីរាជការ ឬព្រះរាជវង្សានុវង្សជាស្រ្តីមាន ហូលផាមួង ឬស្លៀកក្បិនជាមួយអាវបំពង់ ឬអាវផាយវែង លម្អដោយក្បាច់ខ្មែរជាដើម។ បើយើងក្រឡេកទៅមើលតំបន់ប្រាសាទបុរាណវិញក៏តម្រូវឲ្យមានកាស្លៀកពាក់ឲ្យបានសមរម្យផងដែរ។ ចំពោះតំបន់ប្រាសាទបុរាណទាំងសាធារណៈជនទូទៅ ទាំងភ្ញៀវទេសចរណ៍អាចស្លៀកពាក់ជាលក្ខណៈសម្លៀកបំពាក់បែបដំណើរកំសាន្ដ តែតម្រូវឲ្យស្លៀកពាក់ជិតរាងកាយទាំងបុរសទាំងស្រ្តី។ បន្ថែមពីនេះទាំងសាធារណៈជនទូទៅ ទាំងភ្ញៀវទេសចរណ៍អាចស្លៀកសម្លៀកបំពាក់ដែលបង្ហាញពីវប្បធម៌និងប្រពៃណីខ្មែរនៅតំបន់ប្រាសាទថែមទៀតផង។ ចំពោះកន្លែងសំខាន់ៗទាំងបីខាងលើនេះ ក៏មានការហាមឃាត់ដាច់ខាតចំពោះសម្លៀកបំពាក់មួយចំនួនផងដែរដូចជា អាវវាលខ្នង បង្ហាញស្មា ឬ សាច់ជាដើម មិនឲ្យចូលក្នុងបរិវេណទាំងនេះ។ ការស្លៀកសម្លៀកបំពាក់មិនត្រឹមតែដើម្បីបិទបាំងរាងកាយប៉ុណ្ណោះទេ តែវាក៏បានបង្ហាញពីបុគ្គលិកលក្ខណៈ អត្តចរឹត ការអប់រំ ការយល់ដឹង និងសុជីវធម៌របស់មនុស្សម្នាក់ៗផងដែរ។